ផ្លែចម្ប៉ាដាក់ជាផ្លែឈើត្រូពិចដែលពេញនិយមខ្លាំងនៅប្រទេសកម្ពុជា។ រសជាតិផ្អែមឈ្ងុយឆ្ងាញ់និងក្លិនក្រអូប គឺជារសជាតិប្លែកដែលផ្លែឈើដទៃពិបាកប្រៀបផ្ទឹមបាន។ អ្វីដែលកាន់តែពិសេសទៀតនោះគឺ ក្លិនពិសេសរបស់វាមានការទាក់ទាញខ្លាំងណាស់។ នៅពេលដែលអ្នកបកសម្បកចេញ អ្នកនឹងទទួលបានក្លិនក្រអូបឈ្ងុយឈ្ងប់ដែលធ្វើឱ្យអ្នកចង់បរិភោគភ្លាមៗ។ ចំណែកតម្លៃវិញក៏សមរម្យ ដែលធ្វើឱ្យផ្លែចម្ប៉ាដាក់ងាយស្រួលរកទិញ ហើយមនុស្សគ្រប់គ្នាអាចទទួលទានបាន។ ក្នុងរដូវកាលរបស់វា ផ្លែឈើនេះមានច្រើននៅលើទីផ្សារ ហើយមានតម្លៃថោកសមរម្យ។ ផ្លែចម្ប៉ាដាក់ មានអត្ថប្រយោជន៍ចំពោះសុខភាព ព្រោះវាសម្បូរទៅដោយជាតិសរសៃ ដែលជួយដល់ប្រព័ន្ធរំលាយអាហារ ក៏ដូចជាវីតាមីនដែលជួយដល់សុខភាពទូទៅ។ កត្តាទាំងនេះហើយដែលធ្វើឱ្យផ្លែចម្ប៉ាដាក់ក្លាយជាផ្លែឈើដែលប្រជាជនកម្ពុជាចូលចិត្តនិងគាំទ្រ។ រដូវកាលរបស់ផ្លែចម្ប៉ាដាក់នៅប្រទេសកម្ពុជាចាប់ផ្តើមជាទូទៅពី ខែមេសា ដល់ខែកក្កដា ។ រយៈពេលនេះត្រូវបានចាត់ទុកថាជារដូវកាលសម្រាប់ផ្លែឈើប្រភេទនេះ ព្រោះជាធម្មតាវានឹងផ្តល់ផលច្រើនជាងរដូវផ្សេងៗទៀត។ នៅពេលដែលដំណាំបានផលច្រើន ផ្លែចម្ប៉ាដាក់មានដាក់លក់យ៉ាងសម្បូរនៅលើទីផ្សារ ទាំងនៅតាមផ្សារធំៗ ផ្សារលក់ដុំ និងតាមដងផ្លូវនានា។ ភាពសម្បូរហូរហៀរនៃទិន្នផលបានជះឥទ្ធិពលដល់តម្លៃទីផ្សារផងដែរ ដោយធ្វើឱ្យតម្លៃផ្លែចម្ប៉ាដាក់ធ្លាក់ចុះហើយមានភាពសមរម្យជាងរដូវផ្សេងៗ។ ហេតុដូច្នេះហើយ ទើបអ្នកបរិភោគជាច្រើនតែងតែទន្ទឹងរង់ចាំរដូវកាលនេះ ដើម្បីទិញផ្លែចម្ប៉ាដាក់ដែលមានគុណភាពល្អ ស្រស់ៗ ហើយមានតម្លៃថោកសមរម្យ។ ក្រៅពីខែទាំងនេះ ផ្លែចម្ប៉ាដាក់ក៏អាចមានលក់ដែរ ប៉ុន្តែមិនសូវសម្បូរដូចរដូវរបស់វាទេ ហើយតម្លៃក៏អាចថ្លៃជាងធម្មតាផងដែរ។ ប្រទេសកម្ពុជាមានលក្ខខណ្ឌអំណោយផលយ៉ាងខ្លាំងសម្រាប់ការដាំដុះផ្លែចម្ប៉ាដាក់។ តាមពិតទៅ ផ្លែឈើនេះអាចដុះលូតលាស់បានយ៉ាងល្អនៅក្នុងតំបន់ជាច្រើននៃប្រទេសកម្ពុជា ដែលមានទាំងអាកាសធាតុត្រូពិចក្តៅហើយមានសំណើម និងដីសម្បូរជីជាតិ។ បច្ចុប្បន្ន មានកសិករខ្មែរជាច្រើនបានចាប់ផ្តើមដាំដុះដំណាំនេះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយការដាំដុះក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ដែរ។ ដោយសារតែការរីកចម្រើនក្នុងការដាំដុះក្នុងស្រុកនេះហើយ ផ្លែចម្ប៉ាដាក់ដែលលក់នៅលើទីផ្សារកម្ពុជា ភាគច្រើនគឺផលិតផលក្នុងស្រុក។ កសិករខ្មែរបានពង្រីកការដាំដុះដើម្បីបំពេញតម្រូវការទីផ្សារ ដូច្នេះអ្នកទិញអាចទទួលបានផ្លែចម្ប៉ាស្រស់ៗដែលមានគុណភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ជួនកាលនៅក្រៅរដូវកាល ឬក្នុងករណីដែលទិន្នផលក្នុងស្រុកមានតិចតួច គេក៏នៅតែមានការនាំចូលផ្លែចម្ប៉ាដាក់មួយចំនួនតូចពីប្រទេសជិតខាងផងដែរ។